បច្ចុប្បន្នភាពនៃបច្ចេកវិទ្យាបានធ្វើឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាមានភាពងាយស្រួលជាងមុនតាមរយៈការទូទាត់បែបឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធបាគងដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាបានក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ រដ្ឋាភិបាលកម្ពុជាកំពុងជំរុញយ៉ាងខ្លាំងក្លានូវការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងតម្លាភាពសេដ្ឋកិច្ច។ អតិថិជននៅតាមផ្សារទំនើប និងហាងទំនិញតូចៗភាគច្រើនចូលចិត្តស្កែនកូដ ដើម្បីទូទាត់ប្រាក់ជាជាងការកាន់សាច់ប្រាក់សុទ្ធតាមខ្លួន។ ការរីកចម្រើននៃសេវាកម្មអ៊ីនធឺណិតនៅគ្រប់ទីកន្លែងបានជួយឱ្យការធ្វើប្រតិបត្តិការហិរញ្ញវត្ថុអាចប្រព្រឹត្តទៅបានគ្រប់ពេលវេលាទាំងអស់។ សហគ្រិនវ័យក្មេងនៅក្នុងស្រុកបាននាំគ្នាបង្កើតកម្មវិធីទូរស័ព្ទថ្មីៗ ដើម្បីជួយសម្រួលដល់ការលក់ដូរ និងការបញ្ជាទិញទំនិញតាមអនឡាញ។ ប្រព័ន្ធទូទាត់អេឡិចត្រូនិកមិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ផងដែរ។ យុវជនខ្មែរនាពេលបច្ចុប្បន្នមានការយល់ដឹងខ្ពស់អំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងចំណាយប្រចាំថ្ងៃរបស់ពួកគេ។ ការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យធនាគារបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន។ អាជីវករដែលលក់តាមចិញ្ចើមថ្នល់ក៏ចាប់ផ្តើមដាក់តាំងបង្ហាញក្រដាសកូដសម្រាប់ឱ្យអតិថិជនរបស់ខ្លួនបាញ់លុយអោយដោយមិនចាំបាច់មានលុយអាប់។ គោលនយោបាយសេដ្ឋកិច្ចឌីជីថលឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។ ការចំណាយលើការដឹកជញ្ជូន និងសេវាកម្មផ្សេងៗត្រូវបានធ្វើឡើងយ៉ាងរហ័សទាន់ចិត្តតាមរយៈការប្រើប្រាស់កាបូបលុយអេឡិចត្រូនិក។ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តឆ្ងាយៗក៏អាចទទួលបានសេវាហិរញ្ញវត្ថុបានយ៉ាងងាយស្រួលតាមរយៈភ្នាក់ងារផ្ទេរប្រាក់ក្បែរផ្ទះ។ សុវត្ថិភាពនៃទិន្នន័យអតិថិជន គឺជាអាទិភាពចម្បងដែលស្ថាប័នហិរញ្ញវត្ថុទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងយុគសម័យនេះ។ ការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យាព័ត៌មាននឹងជួយឱ្យកម្ពុជាដើរទាន់ការវិវត្តនៃសេដ្ឋកិច្ចពិភពលោកទាំងមូល។ រាល់ការទិញទំនិញតាមរយៈបណ្តាញសង្គមតែងតែមានការផ្សារភ្ជាប់ជាមួយប្រព័ន្ធធនាគារ ដើម្បីធានាបាននូវទំនុកចិត្តរវាងអ្នកទិញនិងអ្នកលក់។ ការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់បានរួមចំណែកយ៉ាងច្រើនដល់ការថែរក្សាអនាម័យ និងទប់ស្កាត់ការឆ្លងមេរោគផ្សេងៗក្នុងសង្គម។ ធនាគារពាណិជ្ជជាច្រើនបានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តនិងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកដែលប្រើប្រាស់ការទូទាត់ឌីជីថល។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យា និងរដ្ឋាភិបាលបានបង្កើតឱ្យមានប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំមួយនៅកម្ពុជា។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុតដើម្បីគាំទ្រដល់ការលូតលាស់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការប្រើប្រាស់ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធកាន់តែមានភាពទូលំទូលាយសម្រាប់ការទិញទំនិញពីក្រៅប្រទេសតាមរយៈគេហទំព័រល្បីៗ។ ការបង្កើតច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានផ្តល់នូវការការពារផ្នែកច្បាប់កាន់តែរឹងមាំដល់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ការផ្ទេរប្រាក់ឆ្លងធនាគារលែងជាបញ្ហាប្រឈមទៀតហើយដោយសារមានការតភ្ជាប់ប្រព័ន្ធទូទាត់រួមគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់។ សេដ្ឋកិច្ចឌីជីថលនឹងជួយបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់និស្សិតដែលបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ ការប្រើប្រាស់បច្ចេកវិទ្យាស្កេនរូបភាពរួមគ្នាជួយឱ្យការរកស៊ីជាមួយប្រទេសជិតខាងកាន់តែងាយស្រួល និងជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យមានភាពរលូន។ តម្រូវការផ្នែកសន្តិសុខសាយប័របានកើនឡើងខ្ពស់ស្របពេលដែលការប្រើប្រាស់សេវាអនឡាញកាន់តែមានសន្ទុះខ្លាំងក្លាឡើងជាលំដាប់។ ការទូទាត់ថ្លៃទឹក និងថ្លៃអគ្គិសនីតាមរយៈទូរស័ព្ទដៃបានជួយឱ្យប្រជាជនចំណេញពេលវេលាក្នុងការធ្វើដំណើរទៅកន្លែងផ្តល់សេវា។ ការរៀបចំប្រព័ន្ធពន្ធដារតាមបែបឌីជីថលបានជួយឱ្យការប្រមូលចំណូលរដ្ឋមានប្រសិទ្ធភាព និងកាត់បន្ថយការិយាល័យធិបតេយ្យ។ អាជីវកម្មខ្នាតតូច និងមធ្យមអាចពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែឆ្ងាយតាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនិងការទូទាត់រហ័ស។ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុឌីជីថល គឺជាជំនាញចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋគ្រប់រូបក្នុងយុគសម័យបដិវត្តឧស្សាហកម្មទីបួន។ ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់បានជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិតរវាងធនាគារនិងក្រុមហ៊ុនបច្ចេកវិទ្យា។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះនឹងនាំមកនូវការវិវត្តល្អៗដល់ប្រព័ន្ធធនាគារ និងក្តីសង្ឃឹមថ្មីសម្រាប់ពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែទំនើប។ ការជឿទុកចិត្តលើប្រព័ន្ធបច្ចេកវិទ្យា គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញឱ្យសេដ្ឋកិច្ចឌីជីថលទទួលបានជោគជ័យយូរអង្វែង។ សាលារៀន និងសកលវិទ្យាល័យនានាបានចាប់ផ្តើមដាក់បញ្ចូលកម្មវិធីបង់ថ្លៃសិក្សាតាមអនឡាញដើម្បីបង្កើនភាពងាយស្រួលដល់មាតាបិតា។ ការជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងប្រព័ន្ធទូទាត់ឌីជីថលបានជួយពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មន្ទីរពេទ្យ និងគ្លីនិកឯកជនភាគច្រើនបានកែប្រែប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនមកជាបែបឌីជីថល ដើម្បីងាយស្រួលក្នុងការទូទាត់សេវាកម្ម។ ការប្រើប្រាស់ស្មាតហ្វូនបានក្លាយជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យនៅក្នុងសង្គម។ ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃតម្រូវឱ្យមានការរួមបញ្ចូលគ្នារវាងការរស់នៅទំនើបនិងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមបែបបច្ចេកវិទ្យា។ ការប្រមូលទិន្នន័យសេដ្ឋកិច្ចមានភាពសុក្រឹតជាងមុនដោយសារតែរាល់ប្រតិបត្តិការនីមួយៗត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធកុំព្យូទ័រ។ អ្នកលក់ផលិតផលកសិកម្មតាមអនឡាញអាចទទួលបានប្រាក់កក់ភ្លាមៗពីអតិថិជនតាមរយៈការផ្ទេរប្រាក់តាមទូរស័ព្ទដៃយ៉ាងរហ័ស។ ការរីកចម្រើននៃប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនបំផុតនឹងជួយឱ្យការតភ្ជាប់ទំនាក់ទំនង និង ការបង់ប្រាក់កាសកាន់តែរហ័សទាន់ចិត្តជាងមុនខ្លាំងមែនទែន។ ការកាត់បន្ថយថ្លៃសេវាប្រតិបត្តិការហិរញ្ញវត្ថុបានជួយលើកកម្ពស់លំហូរនៃចរន្តសាច់ប្រាក់នៅក្នុងទីផ្សារក្នុងស្រុករបស់យើង។ ការចូលរួមពីវិស័យឯកជនក្នុងការបង្កើតកម្មវិធីទូទាត់ប្រាក់បានឆ្លុះបញ្ចាំងពីសក្តានុពលនៃសេដ្ឋកិច្ចបែបបច្ចេកវិទ្យានៅកម្ពុជា។ ការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណឌីជីថល នឹងជួយឱ្យការបើកគណនីធនាគារកាន់តែមានភាពងាយស្រួលនិងមានសុវត្ថិភាពខ្ពស់។ ការផ្សព្វផ្សាយចំណេះដឹងអំពីការការពារខ្លួនពីការបោកប្រាស់តាមអនឡាញគឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំដើម្បីការពារទ្រព្យសម្បត្តិ។ ការរៀបចំឱ្យមានស្តង់ដាររួមសម្រាប់ការទូទាត់តាមកូដបានជួយឱ្យការធ្វើពាណិជ្ជកម្មរវាងក្រុមហ៊ុនផ្សេងៗគ្នាមានភាពរលូន។ ការផ្លាស់ប្តូរឥរិយាបថរបស់មនុស្សក្នុងការចំណាយប្រាក់បានជំរុញឱ្យធនាគារត្រូវធ្វើការកែសម្រួលសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់។ ការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិកាន់តែមានភាពងាយស្រួលតាមរយៈប្រព័ន្ធទូទាត់សកលដែលមានភាពជឿជាក់។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើបច្ចេកវិទ្យានឹងជួយទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនកាន់តែច្រើន។ ការវិវត្តនៃសេដ្ឋកិច្ចឌីជីថលគឺជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការនាំកម្ពុជាឆ្ពោះទៅរកភាពរុងរឿងនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ការរស់នៅតាមបែបស៊ីវិល័យក្នុងយុគសម័យថ្មីនេះតម្រូវឱ្យយើងគ្រប់គ្នាត្រូវតែដើរឱ្យទាន់ការប្រែប្រួលនៃបច្ចេកវិទ្យា។ រដ្ឋបាលសាធារណៈបានកែប្រែប្រព័ន្ធផ្តល់សេវាកម្មរបស់ខ្លួនមកជាបែបអនឡាញ ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាសស្នាម។ ការជំរុញឱ្យមានការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធជួយបង្កើនល្បឿននៃចរន្តសាច់ប្រាក់នៅក្នុងទីផ្សារក្នុងស្រុក។ រាល់ការលក់ទំនិញតាមផ្សារទំនើបធំៗតែងតែមានការផ្តល់ជូននូវជម្រើសទូទាត់ប្រាក់តាមអេឡិចត្រូនិកយ៉ាងសម្បូរបែប។ ការវិនិយោគលើវិស័យហិរញ្ញវត្ថុឌីជីថលបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់ធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អាចគ្រប់គ្រងកញ្ចប់ថវិកាចំណាយប្រចាំខែរបស់ខ្លួនបានយ៉ាងច្បាស់លាស់តាមរយៈរបាយការណ៍ក្នុងកម្មវិធីទូរស័ព្ទ។ ការកសាងទំនុកចិត្តលើប្រព័ន្ធអ៊ីនធឺណិត គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញអតិថិជនឱ្យងាកមកប្រើប្រាស់សេវាអនឡាញ។ សហគ្រាសខ្នាតតូចបំផុតអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននៅទូទាំងប្រទេសបានយ៉ាងរហ័ស។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទូទាត់ថ្លៃឈ្នួលផ្ទះ និងទឹកភ្លើងជួយឱ្យម្ចាស់ផ្ទះជួលមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ប្រព័ន្ធការពារសុវត្ថិភាពសាយប័រត្រូវបានពង្រឹងជានិច្ច ដើម្បីការពារការលួចបន្លំទិន្នន័យហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់។ ការអប់រំអំពីការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅតាមសហគមន៍ជនបទជួយឱ្យប្រជាជនមានឱកាសសន្សំប្រាក់បានកាន់តែច្រើន។ ធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ចេញនូវបទបញ្ញត្តិថ្មីៗដើម្បីគាំទ្រដល់ការទូទាត់បែបឌីជីថល។ ការតភ្ជាប់រវាងប្រព័ន្ធធនាគារក្នុងស្រុកនិងតំបន់នឹងជួយសម្រួលដល់ការធ្វើទេសចរណ៍និងការទិញទំនិញឆ្លងដែន។ អាជីវករដែលប្រើប្រាស់ការទូទាត់តាមកូដអាចទទួលបានការបញ្ចុះតម្លៃពិសេសពីដៃគូសហការជាគ្រឹះស្ថានហិរញ្ញវត្ថុ។ ការបណ្តុះបណ្តាលសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចឌីជីថលគឺជាការត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។ រាល់ប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរក្សាទុកជាភស្តតាងយ៉ាងច្បាស់លាស់សម្រាប់ការពិនិត្យឡើងវិញ។ ការទូទាត់ប្រាក់តាមទូរស័ព្ទគឺជាទំនៀមទម្លាប់ថ្មីរបស់អ្នកធ្វើការក្នុងសម័យបច្ចេកវិទ្យាសម្រាប់ការចាយវាយ និង ទិញអាហារ។ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍គឺជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការរីកលូតលាស់នៃវិស័យបច្ចេកវិទ្យា។ សហគ្រិនស្ត្រីនៅកម្ពុជាបានប្រើប្រាស់ប្រព័ន្ធទូទាត់អនឡាញដើម្បីពង្រីកអាជីវកម្មលក់សម្លៀកបំពាក់របស់ពួកគេឱ្យកាន់តែជោគជ័យ។ ការកាត់បន្ថយការចំណាយលើការបោះពុម្ពក្រដាសប្រាក់បានជួយឱ្យរដ្ឋាភិបាលសន្សំសំចៃថវិកាជាតិសម្រាប់យកទៅអភិវឌ្ឍវិស័យផ្សេងៗ។ ការបង្កើតមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុកនឹងជួយឱ្យការរក្សាទុកព័ត៌មានមានសុវត្ថិភាពនិងមានល្បឿនលឿនជាងការប្រើប្រាស់សេវាខាងក្រៅ។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យធនាគារជួយឱ្យការវិភាគហានិភ័យនៃឥណទានមានភាពសុក្រឹតនិងរហ័សទាន់ចិត្ត។ ប្រជាពលរដ្ឋអាចទទួលបានការអនុម័តកម្ចីខ្នាតតូចបានយ៉ាងឆាប់រហ័សតាមរយៈកម្មវិធីទូរស័ព្ទដោយមិនចាំបាច់ទៅដល់ធនាគារ។ ការរៀបចំពិព័រណ៍បច្ចេកវិទ្យាប្រចាំឆ្នាំបានផ្តល់ឱកាសឱ្យក្រុមហ៊ុនថ្មីៗបង្ហាញពីការច្នៃប្រឌិតនៃប្រព័ន្ធទូទាត់របស់ពួកគេ។ ការផ្លាស់ប្តូរពីសេដ្ឋកិច្ចបែបប្រពៃណីមកជាឌីជីថលជួយកាត់បន្ថយអំពើពុករលួយនិងបង្កើនតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ អ្នកដឹកជញ្ជូនទំនិញទទួលបានភាពងាយស្រួលក្នុងការទទួលប្រាក់កម្រៃតាមរយៈការផ្ទេរភ្លាមៗបន្ទាប់ពីទំនិញដល់ដៃអតិថិជន។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង់ពន្ធយានយន្តបានជួយឱ្យម្ចាស់រថយន្តចំណេញពេលវេលានិងកាត់បន្ថយការជួបជុំគ្នាដោយផ្ទាល់។ ការវិនិយោគលើសន្តិសុខបច្ចេកវិទ្យា គឺជាការវិនិយោគលើនិរន្តរភាពនៃអាជីវកម្មក្នុងសម័យកាលបដិវត្តឧស្សាហកម្មឌីជីថល។ សេវាធានារ៉ាប់រងតាមអនឡាញកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែភាពងាយស្រួលក្នុងការដាក់ពាក្យនិងការទូទាត់បុព្វលាភ។ ការអភិវឌ្ឍប្រព័ន្ធឌីជីថលតម្រូវឱ្យមានការចូលរួមសហការពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋាភិបាល។ ការនាំចូលបច្ចេកវិទ្យាថ្មីៗពីបរទេសត្រូវតែមានការសម្របសម្រួលឱ្យស្របទៅតាមបរិបទនិងវប្បធម៌នៃការប្រើប្រាស់របស់ប្រជាជនខ្មែរ។ ការកសាងសង្គមដែលគ្មានការប្រើប្រាស់សាច់ប្រាក់ គឺជាគោលដៅមហិច្ឆតារបស់កម្ពុជាដើម្បីឈានទៅរកសេដ្ឋកិច្ចជឿនលឿន។ ការផ្តល់ការលើកទឹកចិត្តដល់ហាងទំនិញដែលប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ គឺជាយុទ្ធសាស្ត្រដ៏ល្អដើម្បីពង្រីកវិសាលភាពសេវាកម្ម។ ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿននៅតាមទីសាធារណៈជួយឱ្យការទូទាត់តាមទូរស័ព្ទដៃប្រព្រឹត្តទៅបានដោយគ្មានការរអាក់រអួល។ ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ក្នុងសេដ្ឋកិច្ចឌីជីថលជួយការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់រដ្ឋនឹងជួយជម្រុញផលិតផលក្នុងស្រុកឱ្យមានវត្តមាននៅលើទីផ្សារអន្តរជាតិ។ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណតាមរយៈផ្ទៃមុខជួយបង្កើនកម្រិតសុវត្ថិភាពនៃការប្រើប្រាស់គណនីធនាគារ។ ការរៀបចំកម្មវិធីប្រកួតប្រជែងការបង្កើតកម្មវិធីកុំព្យូទ័រជួយជំរុញទឹកចិត្តយុវជនឱ្យបញ្ចេញសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យា។ ការកាត់បន្ថយគម្លាតឌីជីថលរវាងទីក្រុង និងជនបទគឺជាការងារអាទិភាពដើម្បីធានាឱ្យមានសមធម៌ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ការប្រើប្រាស់កម្មវិធីគ្រប់ធនាគារជួយសម្រួលដល់ភ្ញៀវបរទេសឱ្យទូទាត់ប្រាក់យ៉ាងងាយស្រួល និង រហ័សនៅគ្រប់ទីកន្លែងក្នុងស្រុកខ្មែរ។ ការផ្តល់សេវាកម្មអតិថិជនតាមរយៈប្រព័ន្ធស្វ័យប្រវត្តិនឹងជួយដោះស្រាយបញ្ហាបានឆាប់រហ័សនៅគ្រប់ពេលវេលានិងគ្រប់កន្លែង។ ការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងវិស័យកសិកម្មនឹងជួយឱ្យកសិករអាចលក់កសិផលបានថ្លៃនិងទទួលបានប្រាក់រហ័ស។ ការកែលម្អប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងជួយទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកវិនិយោគនៅកម្ពុជា។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំជួយឱ្យការបង់ថ្លៃសិក្សាមានភាពងាយស្រួលសម្រាប់អាណាព្យាបាលសិស្សគ្រប់រូប។ ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមបានក្លាយជាឱកាសមាសសម្រាប់ការផ្សព្វផ្សាយនិងការលក់ដូរតាមបែបឌីជីថល។ ការត្រួតពិនិត្យតុល្យភាពសាច់ប្រាក់តាមរយៈកម្មវិធីទូរស័ព្ទជួយឱ្យយើងអាចរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់អនាគតបានយ៉ាងល្អ។ ការចូលរួមចំណែករបស់យុវជនក្នុងការចែករំលែកចំណេះដឹងបច្ចេកវិទ្យាដល់មនុស្សចាស់ជួយកាត់បន្ថយគម្លាតនៃការប្រើប្រាស់ប្រព័ន្ធថ្មីៗ។ ការប្រើប្រាស់សេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈប្រព័ន្ធឌីជីថលជួយឱ្យពលករចំណាកស្រុកផ្ញើលុយមកគ្រួសារបានកាន់តែចំណេញ។